គ្រឿងអលង្ការបុរាណខ្មែរមិនត្រឹមតែជាវត្ថុសម្រាប់លម្អកាយប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ ប្រវត្តិសាស្ត្រ និងជំនឿរបស់ខ្មែរផងដែរ។ វាឆ្លុះបញ្ចាំងពីសោភ័ណភាព សិល្បៈ និងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរក្នុងការច្នៃប្រឌិត។ គ្រឿងអលង្ការបុរាណខ្មែរមានភាពសម្បូរបែបគួរឱ្យកត់សម្គាល់ ដោយសារបុព្វបុរសខ្មែរបានប្រើប្រាស់វត្ថុធាតុដើមជាច្រើនប្រភេទ។ លោកបានប្រើប្រាស់ក្នុងការច្នៃប្រឌិតស្នាដៃសិល្បៈដ៏ល្អវិចិត្រទាំងនេះ ដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ និងធនធានធម្មជាតិនៅក្នុងតំបន់។ មាស និងប្រាក់ ជាលោហៈដ៏មានតម្លៃដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយតាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ក្នុងការបង្កើតគ្រឿងអលង្ការខ្មែរ។ លោហៈទាំងពីរនេះមិនត្រឹមតែផ្តល់ភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅក្នុងវប្បធម៌ខ្មែរទៀតផង។ មាស ជានិមិត្តរូបនៃ ភាពរុងរឿង ភាពថ្លៃថ្នូរ ឋានៈខ្ពស់ និង ភាពពិសិដ្ឋ។ គ្រឿងអលង្ការមាសតែងត្រូវបានពាក់ដោយស្តេច ព្រះរាជវង្សានុវង្ស និងអភិជន ដើម្បីបង្ហាញពីអំណាច និងទ្រព្យសម្បត្តិរបស់ពួកគេ។ រីឯប្រាក់វិញត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ គ្រឿងលម្អប្រចាំថ្ងៃ របស់ប្រជាជនទូទៅ និងជា គ្រឿងបូជា នៅក្នុងពិធីសាសនាផ្សេងៗ។ វាឆ្លុះបញ្ចាំងពីសោភ័ណភាព សិល្បៈ និងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរក្នុងការច្នៃប្រឌិត។ គ្រឿងអលង្ការទាំងមាស និងប្រាក់ ត្រូវបានច្នៃម៉ូដយ៉ាង ល្អិតល្អន់ ជាមួយនឹង ក្បាច់រចនាខ្មែរដ៏វិចិត្រ។ ក្បាច់ទាំងនោះរួមមាន ក្បាច់ភ្ញីទេស ក្បាច់ពពក ឬក្បាច់នាគ ដែលនីមួយៗសុទ្ធតែមានអត្ថន័យ និងនិមិត្តរូបរៀងៗខ្លួន។ ការច្នៃម៉ូដទាំងនេះបង្ហាញពី ភាពប្រណីត ភាពប៉ិនប្រសប់របស់ជាងទង និង ឋានៈខ្ពស់ របស់អ្នកពាក់។ របស់របរទាំងនេះមិនត្រឹមតែជាគ្រឿងលម្អដើម្បីភាពស្រស់ស្អាតទេ តែជាសញ្ញាបញ្ជាក់ពី ទ្រព្យសម្បត្តិ និងអំណាច នៅក្នុងសង្គម។ ដើម្បីបង្កើនភាពស្រស់ស្អាត ភាពទាក់ទាញ និងតម្លៃ គ្រឿងអលង្ការខ្មែរជាច្រើនត្រូវបានលម្អដោយ ត្បូងពេជ្រ និង ត្បូងមានតម្លៃ ផ្សេងៗទៀត។ ត្បូងទាំងនេះមិនត្រឹមតែបន្ថែមភាពភ្លឺចែងចាំង និងសម្រស់ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវអត្ថន័យ និងនិមិត្តរូបពិសេសៗ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំនឿ និងវប្បធម៌ខ្មែរ។ ប្រភេទត្បូងពេញនិយមដែលត្រូវបានប្រើប្រាស់រួមមាន ត្បូងពេជ្រ ត្បូងទទឹម ត្បូងកណ្ដៀង និងត្បូងមរកត។ ត្បូងពេជ្រ គឺត្រូវបានគេចាត់ទុកជាស្តេចនៃត្បូងទាំងអស់។ ត្បូងពេជ្រតំណាងឱ្យ ភាពបរិសុទ្ធ ភាពរឹងមាំ អមតៈ និងភាពថ្លៃថ្នូរខ្ពស់បំផុត។ វត្តមានរបស់ពេជ្រលើគ្រឿងអលង្ការ គឺដើម្បីបង្ហាញពីឋានៈ ភាពមានបាន និងភាពប្រណីតរបស់អ្នកពាក់។ ត្បូងទទឹម ជានិមិត្តរូបនៃ អំណាច កម្លាំង សេចក្ដីក្លាហាន និងស្នេហាដ៏មុតមាំ។ ពណ៌ក្រហមឆ្អៅរបស់វាត្រូវបានគេជឿថាអាចនាំមកនូវថាមពលវិជ្ជមាន ការការពារពីភយន្តរាយ និងបង្កើនសំណាងល្អ។ វាច្រើនត្រូវបានពាក់ដោយអ្នកដឹកនាំ ឬអ្នកដែលមានឋានៈខ្ពស់។ ត្បូងកណ្ដៀង តំណាងឱ្យ ភាពស្មោះត្រង់ ប្រាជ្ញា សន្តិភាព និងសេចក្ដីសុខ។ ត្បូងពណ៌ខៀវនេះត្រូវបានគេជឿថាអាចនាំមកនូវសន្តិភាពក្នុងចិត្ត ការយល់ដឹង និងសុវត្ថិភាពដល់អ្នកពាក់ វាជានិមិត្តរូបនៃភាពបរិសុទ្ធ និងមេឃ។ ត្បូងមរកត តំណាងឱ្យ ភាពរុងរឿង ភាពបរិបូរណ៍ ភាពលូតលាស់ និងការព្យាបាល។ ត្បូងមរកតត្រូវបានគេជឿថាអាចជួយបង្កើនចំណងមិត្តភាព ស្នេហា និងនាំមកនូវភាពសម្បូរសប្បាយ។ ពណ៌បៃតងរបស់វាផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងជីវិត។ ក្រៅពីភាពភ្លឺចែងចាំង និងសម្រស់ធម្មជាតិដែលមើលឃើញដោយភ្នែក ត្បូងទាំងនេះក៏ត្រូវបានគេជឿថាមាន អត្ថន័យ និងនាំសំណាងផ្សេងៗគ្នា ទៅតាមប្រភេទ និងពណ៌របស់វា។ ជំនឿទាំងនេះបានធ្វើឱ្យគ្រឿងអលង្ការលម្អដោយត្បូងមានតម្លៃកាន់តែមាន តម្លៃទាំងផ្លូវចិត្ត និងសម្ភារៈ សម្រាប់អ្នកពាក់ និងសម្រាប់វប្បធម៌ខ្មែរទាំងមូល។ ពួកវាគ្រាន់តែជាគ្រឿងលម្អប៉ុណ្ណោះ តែជាវត្ថុមានតម្លៃដែលផ្ទុកនូវប្រវត្តិសាស្ត្រ ជំនឿ និងសិល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។ ក្រៅពីលោហៈដ៏មានតម្លៃដូចជាមាស និងប្រាក់ សំរឹទ្ធិ លោហៈធាតុផ្សំពីទង់ដែង និងសំណប៉ាហាំងក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ ក្នុងការច្នៃគ្រឿងអលង្ការខ្មែរ។ ជាពិសេសក្នុងសម័យបុរាណដូចជានៅ សម័យអង្គរ ដែលជាសម័យកាលដ៏រុងរឿងនៃអរិយធម៌ខ្មែរ។ ការប្រើប្រាស់សំរឹទ្ធិក្នុងការផលិតគ្រឿងអលង្ការបានឆ្លុះបញ្ចាំងពី ភាពរឹងមាំ និងធន់ សិល្បៈនៃការលាយលោហៈដ៏ប៉ិនប្រសប់ និងភាពពេញនិយមនៃការប្រើប្រាស់។ សំរឹទ្ធិជាលោហៈធាតុដែលមាន ភាពរឹងមាំ និង ធន់ នឹងការច្រេះច្រែស ព្រមទាំងអាចរក្សារូបរាង និងគុណភាពបានយូរអង្វែង។ នេះជាមូលហេតុដែលគ្រឿងសំរឹទ្ធិជាច្រើនត្រូវបានរកឃើញនៅដដែលរហូតដល់បច្ចុប្បន្ន។ ការបង្កើតសំរឹទ្ធិទាមទារនូវ សិល្បៈនៃការលាយលោហៈ ដែលមានចំណេះដឹងពីសមាមាត្រត្រឹមត្រូវរវាងទង់ដែង និងសំណប៉ាហាំង។ ដើម្បីបង្កើតបានជាលោហៈធាតុថ្មីដែលមានលក្ខណៈសម្បត្តិល្អប្រសើរសម្រាប់ការច្នៃប្រឌិត។ នេះបង្ហាញពីភាពប៉ិនប្រសប់ខាងបច្ចេកទេស និងចំណេះដឹងផ្នែកលោហធាតុវិទ្យារបស់ជាងខ្មែរសម័យនោះ។ គ្រឿងសំរឹទ្ធិត្រូវបានគេ រកឃើញជាច្រើននៅក្នុងទីតាំងបុរាណវត្ថុ ដូចជានៅប្រាសាទ ឬតំបន់បុរាណនានា។ រួមមាន ក្រវ៉ាត់ដៃ កងជើង ខ្សែ ក ឬរូបបដិមា ដែលបញ្ជាក់ពីការប្រើប្រាស់ដ៏ពេញនិយម និងទូលំទូលាយរបស់វាទាំងសម្រាប់គ្រឿងលម្អ និងវត្ថុប្រើប្រាស់ផ្សេងៗទៀត។ ក្រៅពីសំរឹទ្ធិ ក៏មាន លោហៈធាតុផ្សេងទៀត ត្រូវបានប្រើប្រាស់ទៅតាមសម័យកាល ទីតាំងភូមិសាស្ត្រ និងស្ថានភាពសង្គមផងដែរ។ ឧទាហរណ៍ ទង់ដែង ឬ ដែក អាចត្រូវបានប្រើសម្រាប់គ្រឿងលម្អដែលសាមញ្ញជាង ឬសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទូទៅដែលមិនសូវមានលទ្ធភាពប្រើប្រាស់មាស ឬប្រាក់។ ការប្រើប្រាស់លោហៈធាតុចម្រុះបែបនេះ បានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត ធនធានដែលមានស្រាប់ និងការសម្របខ្លួនរបស់សិប្បករខ្មែរបុរាណក្នុងការបង្កើតគ្រឿងអលង្ការគ្រប់ប្រភេទ។ ក្នុងសម័យដើមៗ មុនពេលបច្ចេកទេសប្រើប្រាស់លោហៈធាតុមានតម្លៃដូចជា មាស និងប្រាក់ រីកចម្រើន និងក្លាយជាទូទៅ បុព្វបុរសខ្មែរបានបង្ហាញពីភាពប៉ិនប្រសប់ និងច្នៃប្រឌិតខ្ពស់របស់ពួកគេក្នុងការប្រើប្រាស់ វត្ថុធាតុធម្មជាតិជុំវិញខ្លួនដែលមានស្រាប់ ដើម្បីបង្កើតជាគ្រឿងអលង្ការសម្រាប់លម្អកាយ។ ការប្រើប្រាស់វត្ថុធាតុទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតរស់នៅ ជំនឿ និងធនធានក្នុងសម័យកាលនោះ។ វត្ថុធាតុដើមទាំងនោះរួមមាន សំបកខ្យង ឆ្អឹងសត្វ និងធ្មេញសត្វជាដើម។ សំបកខ្យង ត្រូវបានគេរកឃើញយ៉ាងងាយស្រួលនៅតាមមាត់សមុទ្រ ឬទន្លេ។ សំបកខ្យងអាចត្រូវបានគេ កាត់ ខាត់ រំលីង ឬឆ្លាក់ ជាទម្រង់ផ្សេងៗ ដូចជាអង្កាំ ខ្សែ ក ឬក្រវិល។ ពណ៌ និងរូបរាងធម្មជាតិរបស់សំបកខ្យងបានផ្តល់នូវភាពស្រស់ស្អាតប្លែក។ ឆ្អឹងសត្វ ដូចជា ឆ្អឹងដំរី ដែលមានលក្ខណៈរឹងមាំ ធន់ ហើយងាយស្រួលឆ្លាក់លម្អដោយក្បាច់ផ្សេងៗ។ ឆ្អឹងដំរីត្រូវបានគេប្រើសម្រាប់ធ្វើជាកងដៃ ខ្សែ ក ឬគ្រឿងលម្អផ្សេងទៀត។ ធ្មេញសត្វ ដូចជា ធ្មេញខ្លា ដែលត្រូវបានគេជឿថាមានអំណាច សញ្ញានៃកម្លាំង ភាពក្លាហាន និងអាចការពារពីអំពើអាក្រក់ ឬភយន្តរាយ។ ធ្មេញទាំងនេះជារឿយៗត្រូវបានគេយកមកចោះ ឬឆ្លាក់ ហើយពាក់ជាគ្រឿងលម្អជុំវិញក ឬកដៃ។ គ្រឿងអលង្ការប្រភេទនេះច្រើនត្រូវបានប្រើប្រាស់ដោយ ប្រជាជនទូទៅ ដែលមិនមានលទ្ធភាពប្រើប្រាស់លោហៈដ៏មានតម្លៃ។ ក្រៅពីជាគ្រឿងលម្អដើម្បីភាពស្រស់ស្អាត ពួកវាក៏ត្រូវបានគេប្រើប្រាស់សម្រាប់ គោលបំណងជំនឿសាសនា ឬពិធីបុណ្យប្រពៃណី នានាផងដែរ។ ឧទាហរណ៍ គេជឿថាការពាក់ឆ្អឹង ឬធ្មេញសត្វមួយចំនួនអាចនាំមកនូវសំណាងល្អ ឬការពារម្ចាស់ពីគ្រោះថ្នាក់។ នេះបង្ហាញពី ភាពប៉ិនប្រសប់ របស់បុព្វបុរសខ្មែរក្នុងការប្រែក្លាយវត្ថុធាតុធម្មតាៗ ទៅជាគ្រឿងលម្អដែលមានលក្ខណៈប្លែក មានតម្លៃប្រើប្រាស់។ ថែមទាំងឆ្លុះបញ្ចាំងពីជីវិតរស់នៅ និងជំនឿរបស់ពួកគេ ទោះបីជាមិនមែនជាលោហៈដ៏មានតម្លៃក៏ដោយ។ វាបញ្ជាក់ពីការសម្របខ្លួនរបស់មនុស្សទៅនឹងធនធានដែលមាននៅក្នុងបរិស្ថាន។ គ្រឿងអលង្ការបុរាណខ្មែរមានច្រើនប្រភេទ ដែលនីមួយៗត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ទីតាំងលម្អជាក់លាក់លើរាងកាយ និងមានអត្ថន័យខុសៗគ្នា។ របស់របរទាំងនេះបង្ហាញពីសោភ័ណភាព ឋានៈសង្គម និងជំនឿរបស់អ្នកពាក់។ ម្កុដ គឺជាគ្រឿងលម្អក្បាលដ៏សំខាន់ និងមានតម្លៃបំផុតនៅក្នុងវប្បធម៌ខ្មែរ។ វាមិនត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះទេ តែជា និមិត្តរូបនៃអំណាច ឋានៈខ្ពស់ និងភាពពិសិដ្ឋ។ ម្កុដត្រូវបានប្រើប្រាស់ដើម្បីសម្គាល់ ឋានៈជាស្តេច មហាក្សត្រី ទេពធីតា ឬតួអង្គសំខាន់ៗក្នុងរបាំបុរាណ ដូចជារបាំព្រះរាជទ្រព្យជាដើម។ រាល់ការលេចវត្តមានរបស់តួអង្គទាំងនេះជាមួយម្កុដ គឺសុទ្ធតែបង្ហាញពីភាពថ្លៃថ្នូរ និងអំណាចអរូបី។ ម្កុដត្រូវបានរចនាដោយ ភាពល្អិតល្អន់ និងប្រណីតបំផុត។ ជាងទងខ្មែរបានចំណាយពេលយ៉ាងយកចិត្តទុកដាក់ក្នុងការឆ្លាក់ និងលម្អម្កុដ ដោយជារឿយៗលម្អដោយ ត្បូងពេជ្រ ត្បូងមានតម្លៃ (ដូចជា ត្បូងទទឹម ត្បូងកណ្ដៀង) និង លោហៈដ៏មានតម្លៃខ្ពស់ (ដូចជាមាសសុទ្ធ)។ ការច្នៃប្រឌិតទាំងនេះគឺដើម្បី ឆ្លុះបញ្ចាំងពីភាពអស្ចារ្យ របស់បុគ្គលដែលគ្រងវា ដែលបង្ហាញពីសិល្បៈដ៏ខ្ពង់ខ្ពស់ និងជំនឿដ៏មុតមាំរបស់បុព្វបុរសខ្មែរ។ កងដៃ និងកងជើង គឺជាប្រភេទគ្រឿងអលង្ការបុរាណខ្មែរដ៏ពេញនិយមដែលត្រូវបានប្រើប្រាស់សម្រាប់លម្អ កដៃ និងកជើង។ គ្រឿងលម្អទាំងនេះមិនត្រឹមតែបន្ថែមសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីសិល្បៈច្នៃប្រឌិតដ៏ប៉ិនប្រសប់ អត្ថន័យនិមិត្តរូប និងជំនឿផ្សេងៗទៀតផង។ កងដៃ មានច្រើនទម្រង់ រចនាបថ និងវត្ថុធាតុប្លែកៗគ្នា ទៅតាមសម័យកាល និងឋានៈរបស់អ្នកពាក់។ ពួកវាត្រូវបានច្នៃពីមាស ប្រាក់ សំរឹទ្ធិ ឬលោហៈធាតុផ្សេងទៀត ហើយជារឿយៗត្រូវបានលម្អដោយត្បូងមានតម្លៃ។ ការរចនារបស់កងដៃបានបង្ហាញពីការច្នៃប្រឌិតខ្ពស់ណាស់មានដូចជា កងពស់វែក ឬកងនាគ កងផ្កា ឬរុក្ខជាតិ កងពេជ្រ ឬត្បូង និងកងឆ្លាក់ក្បាច់លម្អ។ ជារឿយៗត្រូវបានរចនាជារូប នាគ ដែលជានិមិត្តរូបនៃ អំណាច ភាពឧត្តុង្គឧត្តម ភាពពិសិដ្ឋ និងការការពារ នៅក្នុងជំនឿខ្មែរ។ នាគត្រូវបានគេជឿថាជាអ្នកការពារប្រាសាទ និងរាជវង្សានុវង្ស។ រចនាជារូបផ្កា ភ្ញីទេស ឬរុក្ខជាតិផ្សេងៗ ដែលបង្ហាញពី ភាពស្រស់ស្អាត ភាពទន់ភ្លន់ ភាពលូតលាស់ និងធម្មជាតិ។ ម៉ូដនេះឆ្លុះបញ្ចាំងពីការស្រឡាញ់សិល្បៈធម្មជាតិរបស់ខ្មែរ។ លម្អដោយគ្រាប់ពេជ្រ ឬត្បូងមានតម្លៃ (ដូចជាត្បូងទទឹម ត្បូងកណ្ដៀង) ដែលបង្កើនភាពប្រណីត តម្លៃ និងឋានៈខ្ពស់របស់អ្នកពាក់។ កងដៃខ្លះត្រូវបាន ឆ្លាក់ក្បាច់លម្អ យ៉ាងល្អិតល្អន់ ដោយបង្ហាញពីលំនាំធរណីមាត្រ ក្បាច់លក្បាច់រង្វង់ ឬរូបសត្វទេវកថាផ្សេងៗ ដែលឆ្លុះបញ្ចាំងពី សិល្បៈចម្លាក់ និងភាពស៊ីវិល័យក្នុងការច្នៃប្រឌិត របស់ជាងទងខ្មែរ។ កងជើង ក៏មានលក្ខណៈពិសេសប្លែកពីគេដែរ។ ពួកវាច្រើនត្រូវបានធ្វើពីលោហៈ ហើយមានលម្អជាមួយ ជួងតូចៗ ដែលបំពាក់មកជាមួយយ៉ាងប្រណីត។ នៅពេលអ្នកពាក់ធ្វើចលនា ជួងទាំងនេះនឹងបញ្ចេញ សំឡេងតិចៗពីរោះរណ្តំ ដែលបន្ថែមភាពទាក់ទាញ និងបង្ហាញពីភាពរស់រវើក។ សំឡេងជួងនេះ ជួនកាលក៏ត្រូវបានគេជឿថាអាចដេញឧបទ្រពចង្រៃផងដែរ។ ចំពោះ អ្នករាំរបាំបុរាណ កងជើងដែលមានជួងនេះកាន់តែមានសារៈសំខាន់។ សំឡេងជួងជួយបង្កើនភាពរស់រវើកដល់ចលនារបាំ បង្កើតបរិយាកាសទាក់ទាញដល់អ្នកទស្សនា និងជួនកាលជួយកំណត់ចង្វាក់នៃការរាំផងដែរ។ រួមមកវិញ កងដៃ និងកងជើង មិនត្រឹមតែជាគ្រឿងលម្អកាយប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់នៃសិល្បៈ វប្បធម៌ និងជំនឿដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរដ៏រុងរឿង។ ខ្សែ ក គឺជាគ្រឿងអលង្ការបុរាណខ្មែរដ៏ពេញនិយមមួយប្រភេទ ដែលត្រូវបានប្រើប្រាស់សម្រាប់លម្អ ក។ វាមានលក្ខណៈចម្រុះទាំង ទម្រង់ និងប្រវែង ទៅតាមចំណង់ចំណូលចិត្ត ម៉ូដសម័យកាល និងជាពិសេសឋានៈរបស់អ្នកពាក់។ ខ្សែ ក អាចត្រូវបានផលិតចេញពីវត្ថុធាតុជាច្រើនប្រភេទ ដែលនីមួយៗមានតម្លៃ និងសោភ័ណភាពខុសគ្នា។ ដូចជា ខ្សែត្បូងដែលចងភ្ជាប់គ្នា គឺគេយកត្បូងមានតម្លៃ (ដូចជាត្បូងពេជ្រ ត្បូងទទឹម ត្បូងកណ្ដៀង) ឬត្បូងធម្មជាតិផ្សេងៗទៀត (ដូចជាគុជ) មកចងភ្ជាប់គ្នាជាខ្សែ ដែលផ្តល់នូវភាពស្រស់ស្អាតបែបធម្មជាតិ ភាពភ្លឺថ្លា និងជឿថាអាចនាំសំណាង ឬមានអត្ថន័យការពារ។ ខ្សែមាស ឬប្រាក់ ជាប្រភេទពេញនិយមបំផុត ដែលបង្ហាញពីភាពប្រណីត និងតម្លៃ។ ខ្សែ ក មាស និងប្រាក់ ត្រូវបានលម្អដោយ ចម្លាក់ក្បាច់ខ្មែរដ៏វិចិត្រ ដែលជាចំណុចលេចធ្លោនៃសិល្បៈខ្មែរ។ ក្បាច់ទាំងនោះរួមមាន ក្បាច់ភ្ញី និងរូបសត្វទេវកថា។ ក្បាច់ភ្ញី ជានិមិត្តរូបនៃភាពរីកចម្រើន ភាពស្រស់បំព្រង និងភាពបរិបូរណ៍។ រូបសត្វទេវកថា ដូចជា នាគ (តំណាងឱ្យអំណាច និងការការពារ), ហង្ស (តំណាងឱ្យភាពបរិសុទ្ធ និងភាពថ្លៃថ្នូរ) ឬ គ្រុឌ (តំណាងឱ្យកម្លាំង និងភាពអង់អាច) ដែលសុទ្ធតែមានអត្ថន័យពិសិដ្ឋ និងអំណាចការពារ។ ការរចនា និងការឆ្លាក់លោហៈដ៏ល្អិតល្អន់ទាំងនេះ បង្ហាញពី សិល្បៈនៃការឆ្លាក់លោហៈដ៏ខ្ពង់ខ្ពស់ របស់ជាងទងខ្មែរបុរាណ ដែលបានបន្សល់ទុកស្នាដៃដ៏អស្ចារ្យ។ ក្រៅពីជាគ្រឿងលម្អសុទ្ធសាធ ខ្សែ ក ក៏អាចបង្ហាញពីឋានៈ ឬទ្រព្យសម្បត្តិ របស់អ្នកពាក់ផងដែរ ព្រោះលោហៈ និងត្បូងមានតម្លៃជាសញ្ញានៃភាពមានបាន និងឥទ្ធិពលក្នុងសង្គមនាពេលនោះ។ ក្រវិល គឺជាគ្រឿងអលង្ការបុរាណខ្មែរដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់លម្អ ត្រចៀក។ ក្រវិលមិនត្រឹមតែជាគ្រឿងលម្អធម្មតាៗនោះទេ តែវាមានច្រើនម៉ូដ និងទម្រង់ ដែលនីមួយៗសុទ្ធតែផ្តល់ភាពទាក់ទាញដល់ផ្ទៃមុខ និងបញ្ជាក់ពីភាពស្រស់ស្អាត ភាពថ្លៃថ្នូរ និងជួនកាលឋានៈរបស់អ្នកពាក់។ ក្រវិលបុរាណខ្មែរមានភាពចម្រុះគួរឱ្យកត់សម្គាល់ក្នុងការរចនា និងវត្ថុធាតុដើម (មាស ប្រាក់ សំរឹទ្ធិ ឬលម្អដោយត្បូង)។ ក្រវិលមូល គឺវាមានទម្រង់សាមញ្ញតែមានភាពទាក់ទាញ និងឆើតឆាយ។ ក្រវិលប្រភេទនេះអាចត្រូវបានពាក់ជាប្រចាំថ្ងៃ ឬសម្រាប់ឱកាសពិសេស ដោយអាស្រ័យលើទំហំ និងក្បាច់លម្អ។ ជួនកាលក្រវិលមូលធំៗ ក៏បង្ហាញពីភាពជាស្ត្រីពេញវ័យដែរ។ ឯក្រវិលវែងរំយោល បានផ្តល់ភាពស្រស់ស្អាតបែបទន់ភ្លន់ ឆើតឆាយ និងទាក់ទាញចំណាប់អារម្មណ៍។ ក្រវិលប្រភេទនេះច្រើនត្រូវបានរចនាលម្អដោយក្បាច់ល្អិតល្អន់ ជាពិសេសក្បាច់ផ្កា រូបសត្វតូចៗ ឬមានបន្សោយត្បូងដែលបញ្ចេញពន្លឺភ្លឺផ្លេកៗពេលធ្វើចលនា ម៉ូដនេះស័ក្តិសមសម្រាប់ព្រឹត្តិការណ៍ផ្លូវការ ឬរបាំបុរាណ។ ក្រវិលជាទម្រង់ផ្កា គឺបង្ហាញពីភាពស្រស់បំព្រង ភាពបរិសុទ្ធ និងធម្មជាតិ ដោយឆ្លាក់ជារូបផ្កាផ្សេងៗដូចជា ផ្កាចំប៉ី ផ្កាម្លិះ ឬផ្កាឈូក ដែលមានអត្ថន័យជ្រាលជ្រៅក្នុងវប្បធម៌ខ្មែរ។ ក្រវិលដែលលម្អដោយត្បូងមានតម្លៃ ឬគុជ ក៏មានប្រជាប្រិយភាពផងដែរ ដោយបន្ថែមភាពភ្លឺចែងចាំង និងភាពប្រណីតដល់អ្នកពាក់។ ការជ្រើសរើសក្រវិលដែលស័ក្តិសមនឹងទម្រង់មុខ (ដូចជាមុខមូល មុខពងក្រពើ មុខជ្រុង) អាចជួយបង្កើនភាពលេចធ្លោនៃលក្ខណៈសម្បត្តិនៃផ្ទៃមុខ និងបន្ថែមភាពស្រស់ស្អាតរួមរបស់បុគ្គលម្នាក់ៗ។ ដូច្នេះ ក្រវិលមិនត្រឹមតែជាគ្រឿងលម្អទេ តែជាផ្នែកមួយដែលបង្ហាញពីសិល្បៈនៃការតុបតែងកាយរបស់ស្ត្រីខ្មែរ។ ចិញ្ចៀន គឺជាគ្រឿងអលង្ការបុរាណខ្មែរដ៏តូចមួយ ប៉ុន្តែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ពាក់ ម្រាមដៃ។ ហើយផ្ទុកនូវអត្ថន័យជ្រាលជ្រៅ និងនិមិត្តរូបជាច្រើន ដែលបានវិវត្តន៍ទៅតាមជំនឿ ប្រពៃណី និងតម្លៃសង្គមខ្មែរ។ ចិញ្ចៀនមាន ច្រើនទម្រង់ ប្លែកៗគ្នាដូចជា រាងមូល រាងជ្រុង រាងរលក ឬសូម្បីតែរាងសត្វ (ដូចជានាគ ឬសត្វផ្សេងៗ)។ អត្ថន័យនិមិត្តរូបនៃចិញ្ចៀនរួមមាន សេចក្ដីស្រឡាញ់ និងការប្តេជ្ញាចិត្ត ឋានៈសង្គម និងទ្រព្យសម្បត្តិ វត្ថុតំណាងគ្រួសារ ឬជំនឿជាដើម។ សេចក្ដីស្រឡាញ់ និងការប្តេជ្ញាចិត្ត នេះគឺជាអត្ថន័យដ៏លេចធ្លោបំផុតនៃចិញ្ចៀន ជាពិសេស ចិញ្ចៀនភ្ជាប់ពាក្យ ឬចិញ្ចៀនអាពាហ៍ពិពាហ៍។ រង្វង់មូលនៃចិញ្ចៀនតំណាងឱ្យភាពអស់កល្បជានិច្ច គ្មានទីបញ្ចប់។ ហើយការពាក់វាបង្ហាញពីចំណងស្នេហ៍ដ៏រឹងមាំ ការប្តេជ្ញាចិត្តដ៏ស្មោះត្រង់ និងភក្តីភាពរវាងគូស្នេហ៍។ ចិញ្ចៀនដែលធ្វើពីលោហៈដ៏មានតម្លៃ (ដូចជាមាសសុទ្ធ) និងលម្អដោយត្បូងពេជ្រ ឬត្បូងមានតម្លៃថ្លៃៗ ជារឿយៗបង្ហាញពី ឋានៈខ្ពស់ ភាពមានបាន និងឥទ្ធិពលរបស់អ្នកពាក់នៅក្នុងសង្គម។ ក្នុងសម័យបុរាណ ចិញ្ចៀនធំៗ ឬមានត្បូងធំៗ ជាសញ្ញាសម្គាល់របស់អ្នកដឹកនាំ ឬអ្នកមានបុណ្យស័ក្តិ។ ជួនកាល ចិញ្ចៀនអាចជា វត្ថុតំណាងគ្រួសារ ដែលត្រូវបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ ដោយផ្ទុកនូវអនុស្សាវរីយ៍ ប្រវត្តិ និងតម្លៃរបស់គ្រួសារ។ ក្រៅពីនេះ ចិញ្ចៀនខ្លះក៏ត្រូវបានគេជឿថាមានអំណាច ការពារ ឬនាំសំណាង ដល់អ្នកពាក់ផងដែរ ដូចជាចិញ្ចៀនបន្តោងធ្មេញខ្លា ឬចិញ្ចៀនយ័ន្ត។ ដូច្នេះ ចិញ្ចៀនគឺជាគ្រឿងអលង្ការដ៏តូចមួយ ប៉ុន្តែមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លុះបញ្ចាំងពីតម្លៃសង្គម ទំនាក់ទំនងផ្ទាល់ខ្លួន ជំនឿសាសនា និងសិល្បៈច្នៃប្រឌិតរបស់ជនជាតិខ្មែរ។ ផ្នួងសក់ ឬសក់លម្អ គឺជាគ្រឿងអលង្ការដ៏សំខាន់មួយទៀត ដែលត្រូវបានប្រើប្រាស់សម្រាប់លម្អ សក់ របស់នារីខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។ គោលបំណងចម្បងគឺដើម្បីធ្វើឱ្យសក់មើលទៅមាន សោភ័ណភាព បន្ថែមភាពឆើតឆាយ ភាពថ្លៃថ្នូរ និងស័ក្តិសមតាម ម៉ូដសក់បុរាណ ដែលមានលក្ខណៈប្លែកពីគេ។ គ្រឿងលម្អសក់ទាំងនេះមានភាពចម្រុះ ហើយត្រូវបានប្រើប្រាស់តាមទម្រង់ផ្សេងៗគ្នាដូចជា សម្រាប់ម៉ូដផ្នួងសក់ខ្ពស់ៗ និងសម្រាប់ការចងសក់បែបប្រពៃណី។ នារីខ្មែរពីបុរាណនិយមផ្នួងសក់ខ្ពស់ៗ ឬចងសក់ជាបោយ ដែលជានិមិត្តរូបនៃភាពថ្លៃថ្នូរ និងសម្រស់។ គ្រឿងលម្អសក់ដូចជា ម្កុដតូចៗ ផ្នួងសក់រាងផ្កា ឬកម្រងផ្កាធ្វើពីលោហៈ ត្រូវបានប្រើប្រាស់ដើម្បីលម្អម៉ូដសក់ទាំងនេះ ឱ្យមើលទៅកាន់តែលេចធ្លោ និងប្រណីត។ ផ្នួងសក់អាចជា ឈុតដែលមានម្កុដ ដែលត្រូវបានប្រើសម្រាប់តួអង្គសំខាន់ៗក្នុងរបាំ ឬពិធីធំៗ។ ម្កុដដែលប្រើសម្រាប់ផ្នួងសក់អាចមានទំហំតូចជាងម្កុដសំខាន់ ប៉ុន្តែនៅតែត្រូវបានរចនាយ៉ាងល្អិតល្អន់។ ក្រៅពីនេះ វាក៏អាចជា គ្រឿងលម្អដាច់ដោយឡែក ផងដែរ ដូចជា សិតសក់ ដែលឆ្លាក់ក្បាច់ ឬលម្អដោយត្បូង អង្កាំសម្រាប់បំពាក់សក់ ជាជួរៗ ឬ គ្រឿងលម្អរំយោល ដែលត្រូវបានច្នៃពីមាស ប្រាក់ លម្អដោយត្បូង ឬក្បាច់ល្អិតៗ។ ខ្សែក្រវាត់ ឬសំពត់អលង្ការ គឺជាគ្រឿងលម្អដ៏សំខាន់មួយទៀតនៅក្នុងសម្លៀកបំពាក់បុរាណខ្មែរ។ របស់របរទាំងនេះត្រូវបានប្រើប្រាស់សម្រាប់លម្អ ចង្កេះ ឬ ភ្ជាប់ជាមួយសំពត់ (ជាពិសេសសម្លៀកបំពាក់របាំ ឬឈុតផ្លូវការ) ធ្វើឱ្យសម្លៀកបំពាក់ប្រពៃណីកាន់តែ ប្រណីត និងមានលម្អ។ លក្ខណៈពិសេសនៃខ្សែក្រវាត់/សំពត់អលង្ការរួមមាន ការឆ្លាក់លម្អដោយក្បាច់ដដែលៗ ការលម្អដោយត្បូង បង្ហាញពីភាពល្អឥតខ្ចោះ និងសម្គាល់ឋានៈ។ ការរចនាម៉ូដទាំងនេះក៏អាចឆ្លុះបញ្ចាំងពីជំនឿ និងនិមិត្តរូបផ្សេងៗផងដែរ។ ក្រៅពីក្បាច់ឆ្លាក់ គ្រឿងអលង្ការទាំងនេះក៏អាចមាន ត្បូងសម្រាប់បង្កើនសោភ័ណភាព និងភាពភ្លឺចែងចាំង។ ត្បូងទាំងនេះអាចជាត្បូងធម្មជាតិ ឬត្បូងសិប្បនិម្មិត ដែលត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់។ ការរចនានិងការច្នៃប្រឌិតទាំងនេះ បង្ហាញពី ភាពល្អឥតខ្ចោះនៃសម្លៀកបំពាក់ប្រពៃណី របស់ខ្មែរ។ មិនត្រឹមតែយកចិត្តទុកដាក់លើសាច់ក្រណាត់ ការដេរ ឬពណ៌នោះទេ ប៉ុន្តែថែមទាំងលើគ្រឿងលម្អតូចៗគ្រប់ផ្នែកទៀតផង ដើម្បីបង្កើតបានជាឈុតសម្លៀកបំពាក់ដ៏ពេញលេញ និងថ្លៃថ្នូរ។ ក្នុងករណីខ្លះ ខ្សែក្រវាត់ ឬសំពត់អលង្ការដែលធ្វើពីមាសសុទ្ធ ឬលម្អដោយត្បូងថ្លៃៗ ក៏អាចជាគ្រឿងសម្គាល់ ឋានៈខ្ពស់ របស់បុគ្គលនៅក្នុងសង្គមផងដែរ។ សង្វារ ឬ គ្រឿងពាក់ទ្រូង គឺជាគ្រឿងអលង្ការដ៏លេចធ្លោមួយប្រភេទ ដែលត្រូវបានប្រើប្រាស់សម្រាប់លម្អនៅលើ ទ្រូង ឬស្មា។ គ្រឿងអលង្ការនេះ ជាទូទៅត្រូវបានពាក់ដោយ តួអង្គនាដកា ក្នុងរបាំបុរាណ និង ស្តេច ឬតួអង្គសំខាន់ៗក្នុងព្រះរាជពិធីផ្សេងៗ ដើម្បីបញ្ជាក់ពីឋានៈ ភាពប្រណីត និងភាពរុងរឿង។ លក្ខណៈពិសេសនៃសង្វាររួមមាន រូបរាង និងទម្រង់ ការលម្អដោយក្បាច់ល្អិតល្អន់ និងការបំពាក់ត្បូងភ្លឺចែងចាំង។ សង្វារមានរូបរាងជា ខ្សែធំៗ ដែលអាចជាខ្សែតែមួយជាន់ ពាក់ឆ្លងកាត់ស្មា ឬច្រើនជាន់ដែលពាក់ត្រួតគ្នា។ សង្វារត្រូវបានលម្អដោយ ក្បាច់ឆ្លាក់ល្អិតល្អន់ ដែលជាស្នាដៃសិល្បៈដ៏ប៉ិនប្រសប់របស់ជាងទងខ្មែរ។ ក្បាច់ទាំងនេះឆ្លុះបញ្ចាំងពីលំនាំសិល្បៈបុរាណ ដែលមានភាពរស់រវើក និងស៊ីជម្រៅ។ លើសពីនេះ វាក៏ត្រូវបានបំពាក់ដោយ ត្បូងភ្លឺចែងចាំង ដូចជាពេជ្រ ឬត្បូងមានតម្លៃផ្សេងទៀត ដើម្បីបង្កើនភាពស្រស់ស្អាត រស្មី និងតម្លៃ។ ពន្លឺចែងចាំងនៃត្បូងបានធ្វើឱ្យសង្វារមើលទៅកាន់តែលេចធ្លោ និងប្រណីត។ ការប្រើប្រាស់សង្វារគឺដើម្បី បញ្ជាក់ពីភាពអស្ចារ្យនៃសម្លៀកបំពាក់ និង តួអង្គ ឱ្យមើលទៅកាន់តែមានរស្មី ភាពថ្លៃថ្នូរ និងអំណាច។ វាជាគ្រឿងលម្អដែលបន្ថែមភាពលេចធ្លោដល់អ្នកពាក់ និងបង្ហាញពីកិត្យានុភាពខ្ពស់។ ជាពិសេសក្នុងពិធីបុណ្យធំៗ ឬការសម្តែងរបាំព្រះរាជទ្រព្យ ដែលតម្រូវឱ្យតួអង្គមានភាពអស្ចារ្យស្របទៅនឹងរឿងនិទាន។ គ្រឿងអលង្ការបុរាណខ្មែរមិនត្រឹមតែជាគ្រឿងលម្អដើម្បីសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ទុកនូវ អត្ថន័យ និងនិមិត្តរូបជ្រាលជ្រៅ។ វាឆ្លុះបញ្ចាំងពីតម្លៃសង្គម ជំនឿ សិល្បៈ និងទស្សនៈរបស់បុព្វបុរសខ្មែរ។ របស់របរទាំងនេះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ជាតិ។ គ្រឿងអលង្ការគឺជាសញ្ញាមួយដ៏សំខាន់បំផុតសម្រាប់សម្គាល់ ឋានៈ និងអំណាច នៅក្នុងសង្គមខ្មែរបុរាណដែលបែងចែកវណ្ណៈ។ វត្ថុធាតុដើមដែលប្រើប្រាស់ លក្ខណៈនៃការរចនា និងទំហំរបស់គ្រឿងអលង្ការ សុទ្ធតែបានកំណត់ពីទីតាំងរបស់អ្នកពាក់។ គ្រឿងអលង្ការទាំងនេះមិនត្រឹមតែបង្ហាញពី ភាពមានបាន និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញានៃ ឥទ្ធិពល និងកិត្យានុភាព នៅក្នុងសង្គម។ ការលម្អកាយដោយគ្រឿងអលង្ការប្រណីត បង្ហាញពីភាពរុងរឿង និងសក្តានុពលរបស់អ្នកគ្រប់គ្រង។ ចំពោះប្រជាពលរដ្ឋទូទៅ ពួកគេអាចប្រើប្រាស់គ្រឿងអលង្ការធ្វើពីប្រាក់ សំរឹទ្ធិ ឬវត្ថុធាតុធម្មជាតិ ដែលបង្ហាញពីឋានៈខុសគ្នារបស់ពួកគេ។ គ្រឿងអលង្ការខ្មែរជាច្រើនក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ជំនឿសាសនា និងអាថ៌កំបាំង ផងដែរ ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើការរស់នៅប្រចាំថ្ងៃរបស់ខ្មែរ។ គ្រឿងអលង្ការខ្លះត្រូវបានគេជឿថាមាន អំណាចការពារពីភយន្តរាយ (ដូចជាខ្មោចព្រាយបិសាច ឬគ្រោះថ្នាក់ផ្សេងៗ) នាំ សំណាងល្អ សេចក្តីសុខសាន្ត ឬសូម្បីតែ ព្យាបាលជំងឺ។ ឧទាហរណ៍ជាក់ស្តែងគឺ កងនាគ ដែលត្រូវបានច្នៃជារូបនាគជានិមិត្តរូបនៃ ភាពឧត្តុង្គឧត្តម ការការពារ ការបង្កើត និងភាពបរិសុទ្ធ នៅក្នុងទេវកថាខ្មែរ ដែលផ្សារភ្ជាប់ទៅនឹងសាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនា។ ត្បូងនីមួយៗក៏មានជំនឿរៀងៗខ្លួនដែរ ដូចជាត្បូងទទឹមនាំអំណាច ឬត្បូងកណ្ដៀងនាំប្រាជ្ញា។ វត្ថុធាតុដូចជាឆ្អឹង ឬធ្មេញសត្វមួយចំនួន (ដូចជាខ្លា) ក៏ត្រូវបានគេជឿថាមានអំណាចវេទមន្ត ឬការពារផងដែរ។ ក្រៅពីអត្ថន័យនិមិត្តរូប និងឋានៈសង្គម គោលបំណងចម្បងមួយនៃគ្រឿងអលង្ការបុរាណខ្មែរគឺដើម្បី បង្កើនភាពស្រស់ស្អាត និងភាពទាក់ទាញ នៃរាងកាយអ្នកពាក់។ វាជាផ្នែកមួយដ៏សំខាន់នៃសិល្បៈនៃការតុបតែងកាយ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះរូបរាងខាងក្រៅ ក៏ដូចជារសនិយមរបស់បុគ្គលម្នាក់ៗ។ គ្រឿងអលង្ការជួយធ្វើឱ្យឈុតសម្លៀកបំពាក់ប្រពៃណីកាន់តែពេញលេញ មានតុល្យភាព និងលេចធ្លោ។ ឧទាហរណ៍ ខ្សែ ក ខ្សែក្រវាត់ និងកងដៃ ត្រូវបានរចនាឡើងដើម្បីស៊ីគ្នាជាមួយសម្លៀកបំពាក់ដូចជា ហូល ផាមួង ឬសំពត់អំបោះ ដើម្បីបង្កើតជាសម្រស់រួមដ៏ល្អឥតខ្ចោះ។ វត្តមាននៃគ្រឿងអលង្ការធ្វើឱ្យបុគ្គលម្នាក់ៗមើលទៅកាន់តែមាន មន្តស្នេហ៍ ឆើតឆាយ និងទាក់ទាញចំណាប់អារម្មណ៍ ។ ពន្លឺចែងចាំងពីមាស ប្រាក់ និងត្បូង បានជួយបង្កើនរស្មីដល់អ្នកពាក់ ជាពិសេសក្នុងពិធីបុណ្យ ឬការសម្តែងសិល្បៈ។ គ្រប់គ្រឿងអលង្ការសុទ្ធតែមានក្បាច់ឆ្លាក់ ឬទម្រង់រចនាបថយ៉ាងល្អិតល្អន់ និងប្លែក ដែលបង្ហាញពីភាពប៉ិនប្រសប់ និងការអត់ធ្មត់របស់ជាងទងខ្មែរ។ លោហៈដ៏មានតម្លៃដូចជា មាស និងប្រាក់ ត្រូវបានឆ្លាក់ និងខាត់យ៉ាងល្អិតល្អន់ ដើម្បីផ្តល់នូវពន្លឺរស្មីដ៏ទាក់ទាញ ដែលធ្វើឱ្យគ្រឿងអលង្ការមានតម្លៃសោភ័ណភាពខ្ពស់។ ការលម្អដោយ ត្បូងមានតម្លៃ ដូចជា ត្បូងទទឹម ត្បូងកណ្ដៀង ឬត្បូងមរកត បន្ថែមភាពរស់រវើក ភាពភ្លឺចែងចាំង និងភាពទាក់ទាញដល់គ្រឿងអលង្ការ ដែលធ្វើឱ្យវាកាន់តែមានតម្លៃសិល្បៈ។ ទាំងអស់នេះរួមបញ្ចូលគ្នា បង្កើតបានជាស្នាដៃសិល្បៈដែលអាចពាក់បាន ដែលមិនត្រឹមតែបម្រើមុខងារលម្អទេ ថែមទាំងជាសក្ខីភាពនៃសោភ័ណភាព រសនិយម និងភាពច្នៃប្រឌិតរបស់ខ្មែរបុរាណទៀតផង។ អ្វីដែលសំខាន់បំផុតនោះគឺ ក្បាច់រចនា និងទម្រង់នៃគ្រឿងអលង្ការខ្មែរ សុទ្ធតែឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី សិល្បៈ និងអត្តសញ្ញាណវប្បធម៌ខ្មែរដ៏ចំណាស់ និងសម្បូរបែប។ គ្រឿងអលង្ការមិនមែនគ្រាន់តែជាវត្ថុសម្រាប់លម្អនោះទេ តែជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹង និងប្រវត្តិសាស្ត្ររបស់ជាតិ ព្រមទាំងជាកេរដំណែលដ៏មានតម្លៃពីបុព្វបុរស។ រាល់ចម្លាក់ ក្បាច់ភ្ញីទេស រូបសត្វទេវកថា លំនាំធរណីមាត្រ ដែលត្រូវបានឆ្លាក់ ឬរចនាលើគ្រឿងអលង្ការ គឺជាភស្តុតាងដ៏រស់រវើកនៃ មរតកវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។ ក្បាច់នីមួយៗសុទ្ធតែមានអត្ថន័យ និងរចនាបថប្លែកៗ ដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ។ ឧទាហរណ៍ ក្បាច់ភ្ញីទេសតំណាងឱ្យភាពរីកចម្រើន ក្បាច់នាគតំណាងឱ្យភាពឧត្តុង្គឧត្តម និងការការពារ ខណៈដែលក្បាច់គ្រុឌតំណាងឱ្យកម្លាំង និងអំណាច។ ការសិក្សាលើក្បាច់ទាំងនេះ អាចឱ្យយើងយល់ដឹងពីសិល្បៈ សាសនា និងទស្សនវិជ្ជានៃសម័យកាលនោះ។ សូម្បីតែ រូបភាពពីទេវកថាឥណ្ឌា ដែលបានបញ្ចូលមកលើគ្រឿងអលង្ការ ក៏បង្ហាញពីឥទ្ធិពលវប្បធម៌ពីខាងក្រៅ។ ខ្មែរបានយកមកកែច្នៃ និងសម្របខ្លួនឱ្យស៊ីទៅនឹងសិល្បៈ និងជំនឿរបស់ខ្លួនយ៉ាងប៉ិនប្រសប់។ នេះមិនមែនជាការចម្លងទេ តែជាការបញ្ចូលគ្នានូវឥទ្ធិពលវប្បធម៌ដើម្បីបង្កើតបានជាអត្តសញ្ញាណសិល្បៈផ្ទាល់ខ្លួនរបស់ខ្មែរ។ វាបង្ហាញពីភាពច្នៃប្រឌិត និងការបើកចំហររបស់បុព្វបុរសខ្មែរក្នុងការទទួលយក និងកែច្នៃចំណេះដឹងពីខាងក្រៅ។ ដូច្នេះ គ្រឿងអលង្ការទាំងនេះមិនមែនគ្រាន់តែជាវត្ថុប្រើប្រាស់ ឬសម្គាល់ឋានៈនោះទេ តែជាផ្នែកមួយដ៏សំខាន់ដែលបង្ហាញពី ប្រវត្តិសាស្ត្រ (ការវិវត្តន៍នៃបច្ចេកទេស និងរចនាបថ) និង ជំនឿ (ការជឿលើអំណាចការពារ ឬនាំសំណាង)។ រួមទាំងរបៀបរស់នៅ (ការតុបតែងកាយប្រចាំថ្ងៃ ឬក្នុងពិធីបុណ្យ) និង ភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរក្នុងការច្នៃប្រឌិតសិល្បៈដ៏អស្ចារ្យ។ រាល់គ្រឿងអលង្ការមួយៗ គឺជាសក្ខីភាពនៃភាពរុងរឿងនៃអរិយធម៌ខ្មែរ។ វត្តមានរបស់វា នៅក្នុងសារមន្ទីរ ក្នុងឈុតរបាំបុរាណ ឬសូម្បីតែនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមួយចំនួន ជួយឱ្យមនុស្សជំនាន់ក្រោយអាច ស្វែងយល់ ពីអតីតកាលដ៏រុងរឿងរបស់ខ្លួន និង អភិរក្សតម្លៃវប្បធម៌ របស់ខ្លួនឱ្យនៅស្ថិតស្ថេរគង់វង្សទៅមុខទៀត។ វាជាមធ្យោបាយមួយក្នុងការបន្តផ្សារភ្ជាប់ជំនាន់ថ្មីទៅនឹងឫសគល់របស់ខ្លួន និងលើកកម្ពស់មោទកភាពជាតិ។ ក្នុងសម័យបច្ចុប្បន្ននេះ គ្រឿងអលង្ការខ្មែរនៅតែបន្តវិវត្តន៍ឥតឈប់ឈរ ឆ្លើយតបទៅនឹងនិន្នាការសម័យថ្មី ខណៈពេលដែលរក្សានូវតម្លៃ និងអត្តសញ្ញាណវប្បធម៌ដើមរបស់ខ្លួន។ នៅក្នុងសម័យបច្ចុប្បន្ននេះ ការថែរក្សាមរតកវប្បធម៌ គឺជាចំណុចស្នូលមួយនៃការវិវត្តន៍គ្រឿងអលង្ការខ្មែរ។ សិប្បករខ្មែរជំនាន់ក្រោយ ជាច្រើនបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តផលិតគ្រឿងអលង្ការបុរាណ ដោយប្រកាន់ខ្ជាប់នូវ ទម្រង់ និងក្បាច់រចនាដើម ដែលបានបន្សល់ទុកពីដូនតា។ ការណ៍នេះមិនត្រឹមតែជាការបន្តអាជីពប៉ុណ្ណោះទេ ថែមទាំងជាការថែរក្សាព្រលឹងវប្បធម៌ជាតិទៀតផង។ ពួកគេបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការប្រើប្រាស់ បច្ចេកទេសបុរាណ ដែលមានភាពល្អិតល្អន់ ស្មុគស្មាញ និងទាមទារជំនាញខ្ពស់ រួមមាន ការបិតមាស ការឆ្លាក់ក្បាច់ និងការដាំត្បូងដោយដៃ។ ការបិតមាស គឺជាបច្ចេកទេសដ៏ចំណាស់មួយដែលមានការបិតសន្លឹកមាសសុទ្ធស្តើងៗទៅលើផ្ទៃគ្រឿងអលង្ការ ដើម្បីបង្កើនភាពភ្លឺថ្លា ភាពប្រណីត និងតម្លៃ។ វាមិនមែនគ្រាន់តែជាការបិតធម្មតាទេ តែជាការទាមទារភាពរលូន និងភាពស្មើគ្នា។ ក្បាច់នីមួយៗសុទ្ធតែមានអត្ថន័យ និងជានិមិត្តរូបដែលឆ្លុះបញ្ចាំងពីសាសនា និងជំនឿ។ ភាពល្អិតល្អន់នៃការឆ្លាក់បង្ហាញពីការអត់ធ្មត់ និងជំនាញខ្ពស់របស់ជាង។ ការដាំត្បូងដោយដៃ គឺជាវិធីសាស្ត្រដាំត្បូងយ៉ាងប្រុងប្រយ័ត្នទៅលើគ្រឿងអលង្ការដោយដៃ។ វាទាមទារភាពជាក់លាក់ខ្ពស់ដើម្បីធានាភាពរឹងមាំ និងសោភ័ណភាពនៃត្បូងនីមួយៗ។ ជាងដាំត្បូងត្រូវចេះជ្រើសរើសត្បូងឲ្យស៊ីគ្នានឹងក្បាច់ និងទម្រង់។ ការណ៍នេះមិនត្រឹមតែជាការងារសិល្បៈដ៏ប្រណីតប៉ុណ្ណោះទេ តែជាការរួមចំណែកដ៏សំខាន់ក្នុងការ រក្សានូវមរតកវប្បធម៌ ដ៏មានតម្លៃរបស់ជាតិ។ វាជួយថែរក្សាសិល្បៈ និងបច្ចេកទេសបុរាណកុំឲ្យបាត់បង់ និងធានាថា ជំនាញដ៏កម្រ ទាំងនេះនៅតែបន្តមានវត្តមាន និងត្រូវបានបង្រៀនតជំនាន់។ គ្រឿងអលង្ការបុរាណទាំងនេះច្រើនត្រូវបានរក្សាទុកសម្រាប់ប្រើប្រាស់ក្នុង ពិធីបុណ្យប្រពៃណី ផ្សេងៗ ដូចជាពិធីមង្គលការ ពិធីបុណ្យចូលឆ្នាំខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌ។ វាក៏ជាផ្នែកដ៏សំខាន់នៃសំលៀកបំពាក់ក្នុង របាំបុរាណ (ដូចជារបាំព្រះរាជទ្រព្យ) ដែលជួយបង្កើនភាពអស្ចារ្យរបស់តួអង្គ។ លើសពីនេះ គ្រឿងអលង្ការបុរាណទាំងនេះក៏ត្រូវបានដាក់តាំងជា វត្ថុអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ នៅក្នុងសារមន្ទីរជាតិ ឬសម្រាប់អ្នកប្រមូលទិញ ដែលបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរ។ ក្រៅពីលោហៈដ៏មានតម្លៃដូចជា មាស និងប្រាក់ ដែលជាវត្ថុធាតុដើមស្នូលសម្រាប់គ្រឿងអលង្ការប្រណីត បច្ចុប្បន្ននេះជាងទងខ្មែរក៏បានពង្រីកការប្រើប្រាស់ វត្ថុធាតុដើមផ្សេងៗទៀត ជាច្រើនប្រភេទផងដែរ។ ការប្រើប្រាស់វត្ថុធាតុដើមដូចជា ស្ពាន់ ឈើ ឬកញ្ចក់ ធ្វើឱ្យតម្លៃផលិតផលកាន់តែ សមរម្យ ហើយអាចទៅដល់ដៃអ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈ។ នេះខុសពីសម័យបុរាណដែលគ្រឿងអលង្ការជាទូទៅមានតម្លៃថ្លៃសម្រាប់តែអ្នកមានឋានៈខ្ពស់ប៉ុណ្ណោះ។ វត្ថុធាតុដើមទាំងនេះអនុញ្ញាតឱ្យមានការច្នៃប្រឌិតម៉ូដប្លែកៗ ដែលនៅតែរក្សាបាននូវស្មារតីសិល្បៈខ្មែរ ប៉ុន្តែមានភាពងាយស្រួលក្នុងការផលិត និងមានតម្លៃលក់ទាប។ ការច្នៃប្រឌិតដោយប្រើប្រាស់វត្ថុធាតុដើមចម្រុះ បានជួយ ពង្រីកទីផ្សារ សម្រាប់គ្រឿងអលង្ការខ្មែរ។ មិនត្រឹមតែក្នុងស្រុកទេ ថែមទាំងសម្រាប់អ្នកទេសចរអន្តរជាតិដែលស្វែងរកវត្ថុអនុស្សាវរីយ៍ដែលមានតម្លៃសមរម្យ និងមានអត្តសញ្ញាណវប្បធម៌ខ្ពស់។ វត្ថុធាតុដើមថ្មីៗទាំងនេះក៏ផ្តល់នូវ ជម្រើសកាន់តែច្រើន ដល់អ្នកទិញ ដែលអាចជ្រើសរើសគ្រឿងអលង្ការតាមចំណង់ចំណូលចិត្ត ថវិកា និងឱកាសប្រើប្រាស់។ នេះបង្ហាញថា សិប្បករខ្មែរមានភាពបត់បែនក្នុងការសម្របខ្លួនទៅនឹងតម្រូវការទីផ្សារ ដោយមិនបាត់បង់នូវអត្តសញ្ញាណ និងមរតកសិល្បៈរបស់ខ្លួនឡើយ។ ជាលទ្ធផល ការប្រើប្រាស់វត្ថុធាតុដើមចម្រុះបានធ្វើឱ្យគ្រឿងអលង្ការខ្មែរកាន់តែមានភាពទាក់ទាញ និងអាចចូលរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈបុរាណដល់មនុស្សទូទៅ។ ដើម្បីធានាថាគ្រឿងអលង្ការខ្មែរនៅតែបន្តល្បីល្បាញ ត្រូវបានគេស្គាល់ និងមានទីផ្សារទូលំទូលាយ ទាំងក្នុងស្រុក និងអន្តរជាតិ វិស័យផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់។ បច្ចុប្បន្ននេះ គ្រឿងអលង្ការខ្មែរត្រូវបាន ផ្សព្វផ្សាយកាន់តែទូលំទូលាយ តាមរយៈមធ្យោបាយទំនើបៗ និងប្រកបដោយប្រសិទ្ធភាព។ ជាក់ស្ដែង ការប្រើប្រាស់ បណ្ដាញសង្គម ដូចជា Facebook, Instagram, និង TikTok បានក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សិប្បករ និងអាជីវករ។ ពួកគេអាចបង្ហាញ ស្នាដៃ គ្រឿងអលង្ការរបស់ពួកគេតាមរយៈរូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ បង្ហាញពី សាច់រឿងពីក្រោយការបង្កើត (ដំណើរការផលិត លក្ខណៈពិសេសនៃក្បាច់) និង លក់ផលិតផល របស់ពួកគេដោយផ្ទាល់ទៅកាន់អ្នកទិញទាំងក្នុង និងក្រៅប្រទេស។ ការផ្សព្វផ្សាយតាមបណ្ដាញសង្គមក៏ជួយបង្កើតទំនាក់ទំនងផ្ទាល់រវាងអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងបង្កើនការទទួលស្គាល់ម៉ាកយីហោផងដែរ។ លើសពីនេះ ពិព័រណ៍សិល្បៈ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ក៏ជាកន្លែងដ៏ល្អសម្រាប់ផ្សព្វផ្សាយគ្រឿងអលង្ការខ្មែរ។ ការដាក់តាំងបង្ហាញស្នាដៃនៅតាមពិព័រណ៍ទាំងនេះ ជួយឱ្យផលិតផលខ្មែរមានវត្តមានក្នុងទីផ្សារសិល្បៈពិភពលោក ទាក់ទាញ អ្នកប្រមូលទិញ វត្ថុសិល្បៈ អ្នកជំនាញ ផ្នែកគ្រឿងអលង្ការ និង អ្នកសារព័ត៌មានអន្តរជាតិ។ ការចូលរួមពិព័រណ៍ក៏ផ្តល់ឱកាសឱ្យសិប្បករអាចសិក្សាពីនិន្នាការទីផ្សារ និងបង្កើតបណ្ដាញទំនាក់ទំនងថ្មីៗ។ រួមទាំង ហាងលក់វត្ថុអនុស្សាវរីយ៍ តាមតំបន់ទេសចរណ៍សំខាន់ៗ (ដូចជានៅភ្នំពេញ សៀមរាប និងឆ្នេរសមុទ្រ) និងហាងលក់គ្រឿងអលង្ការទំនើបៗ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលក់ និងផ្សព្វផ្សាយគ្រឿងអលង្ការខ្មែរដល់ភ្ញៀវទេសចរ និងអ្នកប្រើប្រាស់ក្នុងស្រុក។ ហាងទាំងនេះផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរក និងទិញផលិតផលដោយផ្ទាល់។ នេះមិនត្រឹមតែជួយ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដោយបង្កើតការងារ និងប្រាក់ចំណូលដល់សិប្បករ និងអាជីវករនោះទេ។ ថែមទាំង លើកស្ទួយមោទកភាពជាតិ តាមរយៈការបង្ហាញពីសិល្បៈ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោកទៀតផង។ វាជាការរួមចំណែកដ៏ធំធេងក្នុងការធានាថាគ្រឿងអលង្ការខ្មែរនៅតែជាផ្នែកមួយដ៏រស់រវើកនៃបេតិកភណ្ឌវប្បធម៌ជាតិ។ សរុបមក គ្រឿងអលង្ការបុរាណខ្មែរ គឺជាភស្តុតាងដ៏រស់រវើកមួយដែលបង្ហាញយ៉ាងច្បាស់ពី ភាពរុងរឿងនៃអរិយធម៌ខ្មែរ តាំងពីអតីតកាលដ៏យូរលង់រាប់ពាន់ឆ្នាំមកហើយ។ វាមិនមែនត្រឹមតែជាវត្ថុសម្រាប់លម្អកាយប៉ុណ្ណោះទេ តែជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅពី ភាពប៉ិនប្រសប់ និងបច្ចេកទេសដ៏ខ្ពង់ខ្ពស់របស់សិប្បករ ជំនឿ សាសនា និងវប្បធម៌ដ៏ជ្រាលជ្រៅ ឋានៈសង្គម និងរបៀបរស់នៅរបស់សង្គមនាសម័យនោះ។ តាមរយៈបច្ចេកទេសឆ្លាក់លោហៈដ៏ល្អិតល្អន់ ការដាំត្បូងយ៉ាងប្រណីត និងការច្នៃប្រឌិតក្បាច់រចនាដ៏វិចិត្រ ដែលទាមទារនូវការអត់ធ្មត់ និងជំនាញខ្ពស់ពីមួយជំនាន់ទៅមួយជំនាន់។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ គ្រឿងអលង្ការខ្មែរគឺជា ផ្នែកមួយដែលបន្តរស់រវើក និងមានឥទ្ធិពលក្នុងសង្គមបច្ចុប្បន្ន។ តាមរយៈ ការរក្សាមរតក ការច្នៃប្រឌិតថ្មី ការប្រើប្រាស់វត្ថុធាតុដើមចម្រុះ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ សិប្បករខ្មែរជំនាន់ថ្មី មានមនសិការខ្ពស់ក្នុងការបន្ត ថែរក្សា និងអនុវត្តបច្ចេកទេសបុរាណ នៃការផលិតគ្រឿងអលង្ការ។ ពួកគេបានសិក្សា និងចេះច្បាស់ពីវិធីសាស្ត្រដូនតា ដូចជាការបិតមាស ការឆ្លាក់ក្បាច់ និងការដាំត្បូងដោយដៃ។ ការណ៍នេះធានាថាជំនាញដ៏ល្អិតល្អន់ និងក្បាច់រចនាដ៏វិចិត្រទាំងនេះនៅតែគង់វង្ស ហើយត្រូវបានបន្សល់ទៅកាន់មនុស្សជំនាន់ក្រោយ។ គ្រឿងអលង្ការដែលផលិតតាមបែបបុរាណនៅតែមានតម្លៃខ្ពស់សម្រាប់ពិធីបុណ្យប្រពៃណី របាំបុរាណ និងជាវត្ថុប្រវត្តិសាស្ត្រ។ ដើម្បីឱ្យគ្រឿងអលង្ការខ្មែរនៅតែមានភាពទាក់ទាញ និងអាចប្រកួតប្រជែង សិប្បករបានបង្កើតនូវ ការច្នៃប្រឌិតថ្មី ដោយ ផ្សារភ្ជាប់រចនាបថបុរាណទៅនឹងម៉ូដសម័យទំនើប យ៉ាងចុះសម្រុង។ ឧទាហរណ៍ ពួកគេអាចយកក្បាច់រចនាបុរាណមកបំប្លែងឱ្យទៅជាទម្រង់សាមញ្ញ ឬប្រើប្រាស់និមិត្តរូបខ្មែរលើគ្រឿងអលង្ការដែលមានរចនាបថសកល។ ការច្នៃប្រឌិតនេះបង្កើតបាននូវម៉ូដប្លែកៗ ដែល ទាក់ទាញយុវវ័យ ដែលនិយមភាពទាន់សម័យ ខណៈពេលដែលនៅតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌។ ម៉ូដថ្មីៗទាំងនេះក៏មានសក្តានុពលខ្ពស់សម្រាប់ ទីផ្សារអន្តរជាតិ ដែលស្វែងរកផលិតផលសិល្បៈប្លែកៗដោយដៃ។ ក្រៅពីលោហៈដ៏មានតម្លៃដូចជាមាស និងប្រាក់ បច្ចុប្បន្ននេះជាងទងក៏បានពង្រីកការប្រើប្រាស់ វត្ថុធាតុដើមចម្រុះ ផ្សេងទៀត។ ពួកគេអាចប្រើប្រាស់ ស្ពាន់ ឈើ ឬកញ្ចក់ ដើម្បីបង្កើតគ្រឿងអលង្ការជាច្រើនប្រភេទ។ ការណ៍នេះមិនត្រឹមតែ បង្កើនជម្រើស សម្រាប់អ្នកទិញប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យផលិតផលមាន តម្លៃសមរម្យ អាចទៅដល់ដៃអ្នកប្រើប្រាស់ទូទៅគ្រប់ស្រទាប់វណ្ណៈ។ វត្ថុធាតុដើមថ្មីៗទាំងនេះក៏ត្រូវបានច្នៃម៉ូដដោយបញ្ចូលក្បាច់ខ្មែរ ឬទម្រង់បែបបុរាណ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ដដែល។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា ការផ្សព្វផ្សាយ គ្រឿងអលង្ការខ្មែរកាន់តែមានភាពទូលំទូលាយ និងប្រសិទ្ធភាព។ បណ្ដាញសង្គម បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់សិប្បករក្នុងការបង្ហាញស្នាដៃ និងលក់ផលិតផលដោយផ្ទាល់។ លើសពីនេះ ពិព័រណ៍សិល្បៈ ជាតិ និងអន្តរជាតិ ក៏ដូចជា ហាងលក់វត្ថុអនុស្សាវរីយ៍ តាមតំបន់ទេសចរណ៍ បានរួមចំណែកយ៉ាងធំធេងក្នុងការ លើកកម្ពស់កេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយភាពស្រស់ស្អាតនៃគ្រឿងអលង្ការខ្មែរទៅកាន់ពិភពលោក។ ការណ៍នេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានទេ ថែមទាំងលើកស្ទួយមោទកភាពជាតិផងដែរ។ ទាំងអស់នេះបានធ្វើឱ្យគ្រឿងអលង្ការខ្មែរនៅតែបន្តមានវត្តមាន និងទាក់ទាញចំណាប់អារម្មណ៍។ នេះបង្ហាញពីភាពរឹងមាំ ភាពបត់បែន និងសមត្ថភាពសម្របខ្លួននៃសិល្បៈខ្មែរ ដែលអាចបន្តរីកចម្រើនទៅមុខទៀត។ ខណៈពេលដែលរក្សាបាននូវអត្តសញ្ញាណដើមដ៏ថ្លៃថ្លារបស់ខ្លួន។ គ្រឿងអលង្ការខ្មែរមិនមែនគ្រាន់តែជាវត្ថុបុរាណនៅក្នុងសារមន្ទីរឡើយ។ ប៉ុន្តែជាកេរដំណែលវប្បធម៌ដ៏មានតម្លៃដែលបន្តដកដង្ហើម រីកចម្រើន និងជាមោទកភាពរបស់ប្រជាជាតិកម្ពុជា។